ម្ជូរព្រៃសាច់ទា គឺជាមុខម្ហូបខ្មែរបុរាណ ដែលមានប្រភពដើមពីជនបទ និងតំបន់ព្រៃភ្នំនៃប្រទេសកម្ពុជា ដែលបង្ហាញពីភាពសម្បូរបែបនៃបន្លែធម្មជាតិ និងរសជាតិជូរហឹររបស់ម្ហូបខ្មែរ។ គ្រឿងផ្សំសំខាន់ៗរួមមាន សាច់ទាកាប៉ា, បន្លែដូចជា ស្លឹកអំពិល, ត្រួយព្រីង, ត្រួយកន្ទួត, ប៉េងប៉ោះ, ម្ទេស, ខ្ទឹមស, ខ្ទឹមក្រហម, ក្រូចសើច, ស្លឹកក្រូចសើច, ទឹកត្រី និងស្ករស។ របៀបធ្វើគឺដំបូងត្រូវបុកគ្រឿងផ្សំម្ជូរព្រៃ រួចយកសាច់ទាទៅបំពងជាមួយគ្រឿងឱ្យឈ្ងុយ បន្ទាប់មកចាក់ទឹកចូល រម្ងាស់ឱ្យទាផុយសិន ហើយដាក់បន្លែព្រៃចូល រួចថែមរសជាតិតាមចំណូលចិត្ត។ គេនិយមធ្វើម្ជូរព្រៃនៅរដូវវស្សា ព្រោះសម្បូរបន្លែព្រៃច្រើន និងស្រស់ៗ ហើយវាក៏ជាម្ហូបសម្រាប់ញ៉ាំក្នុងគ្រួសារប្រចាំថ្ងៃផងដែរ។